ការជិះខ្សែរ៉កនៅខេត្តសៀមរាប គឺជាបទពិសោធន៍ដ៏រំភើបអស្ចារ្យដែលអនុញ្ញាតឱ្យអ្នកហោះហើរលើមេឃដូចជាសត្វបក្សីក្នុងតំបន់បេតិកភណ្ឌពិភពលោក។ សកម្មភាពនេះបាននាំអ្នកឱ្យទៅប៉ះពាល់ផ្ទាល់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងព្រៃព្រឹក្សាដែលនៅក្បែរប្រាសាទបុរាណ។ វាគឺជាការផ្សងព្រេងបែបអេកូទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់អ្នកដែលចូលចិត្តភាពសប្បាយរីករាយ និងការប្រឈមនឹងភាពខ្ពស់។ គោលបំណងចម្បងនៃការជិះខ្សែរ៉កនៅខេត្តសៀមរាប គឺដើម្បីទទួលបាននូវបទពិសោធន៍ថ្មីប្លែក ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមើលឃើញសម្រស់ព្រៃឈើពីលើអាកាស។ សកម្មភាពនេះជួយបង្កើនភាពក្លាហាន និងជម្នះការភ័យខ្លាចចំពោះទីខ្ពស់តាមរយៈការហោះហើរលើខ្សែរ៉កប្រវែងវែង។ វាមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់អង្គរ។ ការផ្សងព្រេងនេះជួយឱ្យអ្នកចូលរួមបានបញ្ចេញភាពតានតឹង និងបង្កើតនូវអារម្មណ៍ស្រស់ស្រាយតាមរយៈការស្រូបយកខ្យល់អាកាសបរិសុទ្ធ។ គោលដៅសំខាន់មួយទៀត គឺការផ្ដល់ចំណេះដឹងអំពីជីវៈចម្រុះ តាមរយៈការណែនាំរបស់អ្នកជំនាញអំឡុងពេលធ្វើដំណើរ។ វាជាការបង្កើតសកម្មភាពសាមគ្គីភាព និងការចងចាំល្អៗរវាងមិត្តភក្តិ ឬសមាជិកគ្រួសារដែលចូលរួមជាមួយគ្នា។ កម្មវិធីនេះក៏មានបំណងជួយដល់សហគមន៍មូលដ្ឋានតាមរយៈការបង្កើតការងារ និងការការពារធនធានធម្មជាតិប្រកបដោយចីរភាព។ ការជិះខ្សែរ៉កត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុត ស្របពេលដែលអ្នកទស្សនាទទួលបានភាពរំភើប។ វាក៏ជួយទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យចំណាយពេលនៅសៀមរាបបានយូរជាងមុន ក្រៅពីការទស្សនាប្រាសាទបុរាណ។ គោលបំណងចុងក្រោយ គឺដើម្បីឱ្យភ្ញៀវគ្រប់រូបចាកចេញទៅវិញជាមួយនឹងស្នាមញញឹម និងរឿងរ៉ាវផ្សងព្រេងដែលមិនអាចបំភ្លេចបាន។ ចំពោះ ការផ្សងព្រេងជិះខ្សែរ៉កនៅខេត្តសៀមរាបត្រូវមានសម្ភារៈសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយ។ តួយ៉ាងដូចជា ស្រោមដៃស្បែកក្រាស់ត្រូវបានផ្ដល់ជូនដើម្បីការពារដៃរបស់អ្នកពីការកកិត និងជួយក្នុងការគ្រប់គ្រងល្បឿននៅពេលឈប់។ ស្បែកជើងប៉ាតាដែលបិទជិត និងមានបាតស្អិតល្អ គឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ដើរលើស្ពានយោល និងផ្លូវក្នុងព្រៃ។ អ្នកគួរជ្រើសរើសសម្លៀកបំពាក់កីឡាដែលយឺតស្រួល និងមានខ្យល់ចេញចូលល្អ ដើម្បីងាយស្រួលក្នុងការធ្វើចលនា។ ការប្រើប្រាស់ថ្នាំបាញ់ការពារសត្វល្អិត និងមូស ជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ចិត្តពេលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃក្រាស់។ វ៉ែនតាការពារកម្ដៅថ្ងៃជួយការពារភ្នែករបស់អ្នកពីពន្លឺថ្ងៃខ្លាំង និងធូលីដីក្នុងពេលកំពុងហោះហើរលើអាកាស។ បើអ្នកចង់ផ្ដិតយករូបភាពដ៏រំភើប អ្នកអាចប្រើប្រាស់កាមេរ៉ាសកម្មភាពដែលបំពាក់ជាប់នឹងមួកសុវត្ថិភាពបានយ៉ាងងាយស្រួល។ ដបទឹកខ្នាតតូចដែលងាយស្រួលយួរតាមខ្លួន ជួយឱ្យអ្នករក្សាជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់នៅក្រោមអាកាសធាតុក្ដៅ។ ក្រែមការពារកម្ដៅថ្ងៃ គឺជាសម្ភារៈជំនួយដ៏សំខាន់សម្រាប់ការពារស្បែកពីការរលាកដោយសារពន្លឺព្រះអាទិត្យ។ ការប្រើប្រាស់ខ្សែចងទូរស័ព្ទពាក់នឹងក គឺជាគំនិតល្អដើម្បីការពារកុំឱ្យទូរស័ព្ទធ្លាក់បាត់ពេលកំពុងថតរូបពីលើទីខ្ពស់។ ឯសម្ភារៈសង្គ្រោះបឋមត្រូវបានក្រុមការងារជំនាញរៀបចំទុកជាស្រេច ដើម្បីឆ្លើយតបនឹងករណីបន្ទាន់ណាមួយដែលកើតឡើង។ ទីតាំងចម្បង និងល្បីល្បាញបំផុតសម្រាប់ការជិះខ្សែរ៉កនៅសៀមរាប គឺស្ថិតនៅក្នុងតំបន់ការពារនៃឧទ្យានជាតិអង្គរតែម្ដង។ កន្លែងជិះខ្សែរ៉កនេះមានឈ្មោះថា អង្គរ ស៊ីបឡាញ ដែលជាទីតាំងតែមួយគត់ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរហោះហើរលើដីបេតិកភណ្ឌ។ ទីតាំងនេះស្ថិតនៅមិនឆ្ងាយពីប្រាសាទតាកែវ និងប្រាសាទធំៗដទៃទៀត ដែលធ្វើឱ្យវាងាយស្រួលសម្រាប់ភ្ញៀវទេសចរធ្វើដំណើរទៅដល់។ តំបន់នេះហ៊ុមព័ទ្ធទៅដោយព្រៃឈើខ្ពស់ៗដែលមានអាយុកាលរាប់រយឆ្នាំ បង្កើតបានជាបរិយាកាសត្រជាក់ស្រួល និងស្រស់បំព្រង។ ការជិះខ្សែរ៉កនៅទីនេះ ធ្វើឡើងនៅលើស្ថានីយខ្ពស់ៗដែលត្រូវបានសាងសង់ជាប់នឹងដើមឈើធំៗដោយមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីតំបន់អង្គរ ក៏មានសេវាកម្មជិះខ្សែរ៉កនៅតំបន់ភ្នំគូលែន ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ពិសិដ្ឋមួយផ្សេងទៀតរបស់ខ្មែរ។ នៅលើភ្នំគូលែន អ្នកអាចជិះខ្សែរ៉កឆ្លងកាត់ជ្រលងភ្នំ និងមើលឃើញសម្រស់ទឹកធ្លាក់ដ៏ស្រស់ស្អាតពីលើមេឃ។ ទីតាំងនីមួយៗត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដើម្បីផ្ដល់នូវទិដ្ឋភាពបែបឯកជន និងភាពស្ងប់ស្ងាត់នៅកណ្ដាលធម្មជាតិ។ តំបន់ជិះខ្សែរ៉កទាំងនេះត្រូវបានបែងចែកជាច្រើនដំណាក់កាល ដែលរួមមានទាំងស្ពានយោល និងកន្លែងចុះខ្សែរ៉កបញ្ឈរផងដែរ។ ទីកន្លែងនៃការជិះខ្សែរ៉កនៅសៀមរាបត្រូវបានគេចាត់ទុកថាជាតំបន់ អេកូទេសចរណ៍ ដែលផ្ដោតសំខាន់លើការអភិរក្សព្រៃឈើ។ ទីតាំងទាំងនេះមិនត្រឹមតែផ្ដល់នូវភាពរំភើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជម្រករបស់សត្វព្រៃកម្រៗដូចជាសត្វទោចជាដើម។ រាល់ការរៀបចំទីតាំងទាំងអស់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរអប្សរា។ បរិវេណជុំវិញទីតាំងទាំងនេះ មានកន្លែងសម្រាប់សម្រាកកាយ និងទទួលទានអាហារសម្រន់យ៉ាងមានសោភ័ណភាព។ ការទៅដល់ទីតាំងទាំងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាបានរត់គេចចេញពីភាពអ៊ូអរនៃទីក្រុង ចូលមកកាន់ពិភពធម្មជាតិដ៏អស្ចារ្យ។ ដើម្បីទៅដល់ទីតាំងជិះខ្សែរ៉កនៅក្នុងឧទ្យានជាតិអង្គរ អ្នកអាចជ្រើសរើសមធ្យោបាយធ្វើដំណើរបានច្រើនប្រភេទតាមតម្រូវការ និងចំណង់ចំណូលចិត្ត។ ការជិះរ៉ឺម៉កកង់បី គឺជាជម្រើសដ៏ពេញនិយមបំផុត ដែលអនុញ្ញាតឱ្យអ្នកស្រូបយកខ្យល់អាកាស និងទស្សនាទេសភាពតាមដងផ្លូវយ៉ាងជិតស្និទ្ធ។ ប្រសិនបើអ្នកធ្វើដំណើរជាក្រុមគ្រួសារ ការជួលរថយន្តទេសចរណ៍ខ្នាតតូចគឺជាជម្រើសដ៏មានផាសុកភាព និងមានសុវត្ថិភាពខ្ពស់។ សម្រាប់អ្នកដែលចូលចិត្តសេរីភាព ការជួលម៉ូតូជិះដោយខ្លួនឯងចេញពីក្រុងសៀមរាប ក៏ជាមធ្យោបាយមួយដ៏ងាយស្រួល និងរហ័សទាន់ចិត្ត។ ក្រុមហ៊ុនផ្តល់សេវាកម្មជិះខ្សែរ៉កភាគច្រើន ក៏មានផ្ដល់នូវសេវាកម្មឡានមកទទួល និងជូនភ្ញៀវដោយឥតគិតថ្លៃពីសណ្ឋាគារក្នុងក្រុងផងដែរ។ ផ្លូវធ្វើដំណើរទៅកាន់ទីតាំងជិះខ្សែរ៉កមានលក្ខណៈល្អស្អាត និងមានដើមឈើធំៗអមសងខាងផ្លូវ បង្កើតបានជាម្លប់យ៉ាងត្រជាក់ត្រជុំ។ ក្នុងករណីដែលទីតាំងស្ថិតក្នុងតំបន់អង្គរ ជនបរទេសចាំបាច់ត្រូវមានសំបុត្រចូលទស្សនាប្រាសាទ ដើម្បីអាចឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យបាន។ អ្នកអាចប្រើប្រាស់កម្មវិធីហៅយានជំនិះលើទូរស័ព្ទដៃ ដើម្បីកក់ការធ្វើដំណើរបានយ៉ាងងាយស្រួល និងមានតម្លៃសមរម្យ។ ការធ្វើដំណើរចេញពីកណ្ដាលក្រុងសៀមរាបទៅកាន់ទីតាំងជិះខ្សែរ៉ក នឹងត្រូវចំណាយពេលខុសៗគ្នាអាស្រ័យលើប្រភេទយានជំនិះដែលអ្នកជ្រើសរើស។ ប្រសិនបើអ្នកធ្វើដំណើរតាមរថយន្តទេសចរណ៍ វាអាចនឹងចំណាយពេលប្រហែលពី ២០ ទៅ ២៥ នាទី ដោយសារភាពងាយស្រួល និងល្បឿនថេរ។ សម្រាប់ការជិះរ៉ឺម៉កកង់បី អ្នកអាចនឹងចំណាយពេលចន្លោះពី ៣០ ទៅ ៤០ នាទី ដោយសារវាធ្វើដំណើរក្នុងល្បឿនយឺតល្មមសម្រាប់ការទស្សនាទេសភាព។ ការធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន គឺជាជម្រើសដ៏រហ័សមួយដែលប្រើពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ព្រោះងាយស្រួលក្នុងការជិះវាងពីចរាចរណ៍ដែលអ៊ូអរ។ ប្រសិនបើអ្នកជ្រើសរើសការធាក់កង់ដើម្បីហាត់ប្រាណផងនោះ អ្នកនឹងត្រូវចំណាយពេលប្រហែល ៥០ នាទី ទៅ ១ ម៉ោង តាមដងផ្លូវដែលមានម្លប់ត្រជាក់។ រយៈពេលនៃការធ្វើដំណើរនេះ ក៏អាចប្រែប្រួលទៅតាមស្ថានភាពចរាចរណ៍ ជាពិសេសនៅចន្លោះម៉ោងដែលភ្ញៀវទេសចរសម្រុកទៅមើលថ្ងៃរះ។ ការធ្វើដំណើរតាមរថយន្តរបស់ក្រុមហ៊ុនជិះខ្សែរ៉កដែលមកទទួលដល់សណ្ឋាគារ ជាទូទៅចំណាយពេល ៣០ នាទី រាប់ទាំងការឈប់ទទួលភ្ញៀវដទៃ។ សម្រាប់អ្នកដែលស្នាក់នៅក្បែរតំបន់បេតិកភណ្ឌអង្គរផ្ទាល់ ការធ្វើដំណើរទៅកាន់ទីតាំងជិះខ្សែរ៉កនឹងចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ។ ទោះបីជាប្រើប្រាស់មធ្យោបាយណាក៏ដោយ ការធ្វើដំណើរក្នុងខេត្តសៀមរាបតែងតែផ្ដល់នូវភាពរីករាយ តាមរយៈទិដ្ឋភាពដើមឈើធំៗអមសងខាងផ្លូវ។ នៅពេលអ្នកឈានជើងចូលទៅដល់ទីតាំងភ្លាម បុគ្គលិកនឹងទទួលស្វាគមន៍អ្នកដោយស្នាមញញឹម និងការសំពះយ៉ាងរាក់ទាក់តាមទំនៀមទម្លាប់ខ្មែរ។ បរិយាកាសនៅកន្លែងទទួលភ្ញៀវត្រូវបានរៀបចំឡើងយ៉ាងមានសោភ័ណភាព ហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងដ៏ស្រស់បំព្រង។ ភ្ញៀវទេសចរនឹងត្រូវបានផ្ដល់ជូននូវភេសជ្ជៈត្រជាក់ៗ និងកន្សែងត្រជាក់ ដើម្បីជួយកាត់បន្ថយភាពហត់នឿយពីការធ្វើដំណើរ។ បុគ្គលិកនឹងជួយណែនាំអ្នកទៅកាន់កន្លែងអង្គុយរង់ចាំ ដែលមានផាសុកភាព និងមានខ្យល់អាកាសបរិសុទ្ធ។ សកម្មភាពស្វាគមន៍នេះបង្កើតបានជាអារម្មណ៍កក់ក្ដៅ និងជឿជាក់សម្រាប់អ្នកដែលទើបតែមកកម្សាន្តជាលើកដំបូង។ បន្ទាប់ពីការស្វាគមន៍ អ្នកត្រូវទៅកាន់កន្លែងលក់សំបុត្រ ដើម្បីជ្រើសរើសកញ្ចប់សេវាកម្មដែលសមស្របនឹងតម្រូវការរបស់អ្នក។ ជាទូទៅ កញ្ចប់សេវាកម្មត្រូវបានបែងចែកជាពីរប្រភេទធំៗ គឺកញ្ចប់ពេញលេញ និងកញ្ចប់កម្រិតមធ្យម។ តម្លៃសំបុត្រសម្រាប់មនុស្សម្នាក់មានចន្លោះចាប់ពី ៦០ ដុល្លារ រហូតដល់ជាង ១០០ ដុល្លារ អាស្រ័យលើប្រភេទកញ្ចប់ដែលអ្នកជ្រើសរើស។ តម្លៃនេះបានរួមបញ្ចូលរួចជាស្រេចនូវសេវាកម្មដឹកជញ្ជូន សម្ភារៈសុវត្ថិភាព ការណែនាំពីអ្នកជំនាញ និងជារឿយៗមានទាំងអាហារថ្ងៃត្រង់ផងដែរ។ សម្រាប់កុមារ និងភ្ញៀវទេសចរជាតិ ជារឿយៗក្រុមហ៊ុនតែងតែមានការបញ្ចុះតម្លៃពិសេស ឬកញ្ចប់តម្លៃសមរម្យជាងភ្ញៀវអន្តរជាតិ។ បុគ្គលិកលក់សំបុត្រនឹងពន្យល់អ្នកយ៉ាងច្បាស់អំពីចំនួនស្ថានីយ និងរយៈពេលដែលត្រូវចំណាយក្នុងកញ្ចប់នីមួយៗ។ ការបង់ប្រាក់អាចធ្វើឡើងបានយ៉ាងងាយស្រួល តាមរយៈសាច់ប្រាក់ផ្ទាល់ ឬការប្រើប្រាស់កាតធនាគារ និងការស្កេន ឃ្យូអរ កូដ។ បន្ទាប់ពីទូទាត់រួច អ្នកនឹងទទួលបានប័ណ្ណបញ្ជាក់ ឬខ្សែដៃសម្គាល់ពណ៌ ដើម្បីត្រៀមខ្លួនទៅកាន់ដំណាក់កាលបន្ទាប់។ អ្នកក៏នឹងត្រូវបានតម្រូវឱ្យដាក់សម្ភារៈមានតម្លៃនៅក្នុងទូសុវត្ថិភាព ដែលត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ ការទិញសំបុត្រ និងការរៀបចំឯកសារផ្សេងៗត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ដើម្បីកុំឱ្យភ្ញៀវរង់ចាំយូរ។ ដំណាក់កាលដែលសំខាន់បំផុត គឺការស្ដាប់ការណែនាំអំពីវិធានការសុវត្ថិភាពពីសំណាក់អ្នកជំនាញ។ អ្នកជំនាញនឹងបង្ហាញពីរបៀបប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាពប្រភេទពេញតួ ដែលអាចទ្រទ្រង់ទម្ងន់បានយ៉ាងរឹងមាំ។ ពួកគេនឹងពន្យល់ពីមុខងារនៃរ៉កដែក និងរបៀបភ្ជាប់វាទៅនឹងខ្សែរ៉កឱ្យបានត្រឹមត្រូវបំផុត។ ការណែនាំអំពីការដាក់ទីតាំងដៃ និងជើងក្នុងពេលហោះហើរ ត្រូវបានបង្ហាញយ៉ាងលម្អិតដើម្បីជៀសវាងការប៉ះទង្គិច។ អ្នកនឹងរៀនពីរបៀបប្រើប្រាស់ស្រោមដៃស្បែក ដើម្បីជួយក្នុងការគ្រប់គ្រងល្បឿន និងការជាន់ហ្វ្រាំងដោយសុវត្ថិភាព។ វិធានការសុវត្ថិភាពក៏រួមបញ្ចូលផងដែរនូវការមិនអនុញ្ញាតឱ្យដោះមួកសុវត្ថិភាពចេញ ក្នុងកំឡុងពេលស្ថិតនៅលើស្ថានីយខ្ពស់ៗ។ បុគ្គលិកនឹងធ្វើការត្រួតពិនិត្យឧបករណ៍ដែលបំពាក់លើខ្លួនអ្នកដល់ទៅពីរដង ដើម្បីធានាថាគ្មានចន្លោះប្រហោងណាមួយឡើយ។ អ្នកជំនាញនឹងប្រាប់ពីសញ្ញាដៃផ្សេងៗដែលត្រូវប្រើសម្រាប់ទំនាក់ទំនងគ្នានៅលើអាកាស។ រាល់ឧបករណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យគុណភាពជាប្រចាំតាមស្ដង់ដារអន្តរជាតិ។ ការហ្វឹកហាត់សាកល្បងនៅលើខ្សែរ៉កទាបៗនឹងត្រូវធ្វើឡើង ដើម្បីឱ្យអ្នកមានភាពស៊ាំនឹងអារម្មណ៍ហោះហើរ។ ការរៀបចំខ្លួនដំបូងបង្អស់ គឺការផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យបានសមរម្យ និងការដោះគ្រឿងអលង្ការដែលរំខានចេញពីខ្លួន។ បុគ្គលិកជំនាញនឹងជួយបំពាក់ខ្សែក្រវាត់សុវត្ថិភាពប្រភេទពេញតួឱ្យអ្នកយ៉ាងណែនល្អ និងធានាថាវាមានតុល្យភាព។ មួកសុវត្ថិភាពត្រូវបានបំពាក់ និងរឹតឱ្យជាប់ដើម្បីការពារសុវត្ថិភាពក្បាលរបស់អ្នកក្នុងកំឡុងពេលធ្វើសកម្មភាព។ អ្នកនឹងទទួលបានស្រោមដៃស្បែកមួយគូសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងល្បឿន និងចាប់ហ្វ្រាំងនៅពេលចាំបាច់។ គ្រូបង្គោលនឹងធ្វើការត្រួតពិនិត្យរាល់ឧបករណ៍ភ្ជាប់ទាំងអស់នៅលើខ្លួនអ្នកជាលើកចុងក្រោយមុននឹងចេញដំណើរ។ អ្នកនឹងត្រូវស្ដាប់ការណែនាំអំពីបច្ចេកទេសនៃការដាក់ខ្លួនឱ្យមានតុល្យភាពក្នុងពេលកំពុងហោះហើរលើអាកាស។ ក្រុមការងារនឹងបង្ហាញពីរបៀបប្រើប្រាស់ដៃសម្រាប់ចាប់ខ្សែ និងរបៀបលើកជើងនៅពេលជិតដល់ស្ថានីយឈប់។ សកម្មភាពហ្វឹកហាត់សាកល្បងនៅលើខ្សែរ៉កទាបៗត្រូវបានធ្វើឡើង ដើម្បីឱ្យអ្នកមានភាពជឿជាក់លើឧបករណ៍។ អ្នកនឹងរៀនពីសញ្ញាដៃដែលគ្រូបង្គោលប្រើសម្រាប់ប្រាប់ឱ្យអ្នកបង្កើនល្បឿន ឬបន្ថយល្បឿន។ បន្ទាប់ពីការរៀបចំគ្រប់យ៉ាងរួចរាល់ អ្នកនឹងត្រូវឡើងទៅកាន់ស្ថានីយខ្ពស់ដំបូងបង្អស់ដោយភាពរំភើបញាប់ញ័រ។ នៅពេលអ្នកលែងខ្លួនចេញពីស្ថានីយ អ្នកនឹងមានអារម្មណ៍ដូចជាកំពុងហោះហើរក្នុងល្បឿនលឿនកាត់តាមចុងឈើ។ ខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធនឹងបោកបក់មកលើផ្ទៃមុខរបស់អ្នក បង្កើតបានជាអារម្មណ៍ស្រស់ស្រាយបំផុត។ ពីលើអាកាស អ្នកអាចមើលឃើញទិដ្ឋភាពព្រៃឈើដ៏ធំល្វឹងល្វើយនៃឧទ្យានជាតិអង្គរពីមុំខ្ពស់បំផុត។ សំឡេងរ៉កដែលរអិលលើខ្សែដែកនឹងបន្លឺឡើងយ៉ាងរលូន នៅពេលអ្នកកំពុងធ្វើដំណើរពីស្ថានីយមួយទៅស្ថានីយមួយទៀត។ ក្នុងពេលហោះហើរ អ្នកអាចលែងដៃម្ខាងដើម្បីធ្វើកាយវិការសប្បាយៗ ឬស្រែកច្រៀងដោយភាពរំភើប។ អ្នកនឹងត្រូវឆ្លងកាត់ស្ពានយោលដែលវែង និងខ្ពស់ ដែលតម្រូវឱ្យអ្នកមានការប្រុងប្រយ័ត្ន និងរក្សាលំនឹងឱ្យបានល្អ។ ជារឿយៗអ្នកនឹងឃើញសត្វបក្សី ឬសត្វស្វាដែលរស់នៅលើចុងឈើនៅក្បែរខ្សែរ៉ករបស់អ្នក។ នៅពេលជិតដល់ស្ថានីយឈប់ អ្នកត្រូវរៀបចំខ្លួនតាមការណែនាំរបស់គ្រូបង្គោលដែលរង់ចាំទទួលនៅខាងមុខ។ ការប្រើប្រាស់ហ្វ្រាំងដៃត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវ ដើម្បីឱ្យការឈប់របស់អ្នកមានភាពរលូន និងគ្មានការប៉ះទង្គិច។ បទពិសោធន៍នៃការហោះហើរលើអាកាសនេះ នឹងជួយឱ្យអ្នកបាត់បង់រាល់ភាពតានតឹង និងជំនួសមកវិញនូវភាពក្លាហាន។ នៅពេលបញ្ចប់ខ្សែរ៉កស្ថានីយចុងក្រោយ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងបានសម្រេចកិច្ចការដ៏អស្ចារ្យមួយ។ គ្រូបង្គោលនឹងជួយដោះខ្សែភ្ជាប់សុវត្ថិភាព និងជួយគ្រាហ៍អ្នកចុះមកលើដីវិញដោយសុវត្ថិភាព។ អ្នកនឹងត្រូវដើរថ្មើរជើងចម្ងាយខ្លីតាមដងព្រៃ ដើម្បីត្រឡប់ទៅកាន់កន្លែងរៀបចំខ្លួនដើមវិញ។ បន្ទាប់មក បុគ្គលិកនឹងជួយអ្នកដោះឧបករណ៍ការពារទាំងអស់ ចេញពីខ្លួនយ៉ាងរហ័ស និងរៀបរយ។ អ្នកនឹងទទួលបានកន្សែងត្រជាក់ និងទឹកផឹក ដើម្បីបំបាត់ភាពហត់នឿយបន្ទាប់ពីជិះខ្សែរ៉កជាច្រើនម៉ោង។ អ្នកអាចចូលទៅមើលរូបថត និងវីដេអូដែលក្រុមការងារបានផ្ដិតយកក្នុងពេលអ្នកកំពុងជិះខ្សែរ៉ក។ ការចែករំលែកបទពិសោធន៍ និងសំណើចជាមួយមិត្តភក្តិ ឬអ្នករួមដំណើរបង្កើតបានជាបរិយាកាសដ៏ស្និទ្ធស្នាល។ មុននឹងចាកចេញ អ្នកអាចសម្រាកទទួលទានអាហារថ្ងៃត្រង់បែបខ្មែរដែលត្រូវបានរៀបចំទុកជាស្រេចក្នុងកញ្ចប់សេវាកម្ម។ ការធ្វើដំណើរត្រឡប់ទៅសណ្ឋាគារវិញនឹងពោរពេញដោយភាពស្កប់ស្កល់ និងការចងចាំដ៏រំភើបដែលមិនអាចបំភ្លេចបាន។ ការជិះខ្សែរ៉ក គឺជាសកម្មភាពអេកូទេសចរណ៍ដ៏សំខាន់ដែលជួយឱ្យភ្ញៀវទេសចរបានស្វែងយល់ពីតម្លៃនៃធម្មជាតិយ៉ាងជិតស្និទ្ធបំផុត។ វាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងធំធេងចំពោះសុខភាពផ្លូវកាយ តាមរយៈការធ្វើចលនា និងការដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធពីព្រៃព្រឹក្សា។ សកម្មភាពនេះជួយជម្រុញឱ្យរាងកាយបញ្ចេញជាតិអាដ្រេណាលីន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងរស់រវើក។ ការហោះហើរលើទីខ្ពស់ជួយឱ្យអ្នកជម្នះបាននូវភាពភ័យខ្លាច និងបង្កើនទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងជាងមុន។ វាគឺជាឱកាសដ៏កម្រក្នុងការមើលឃើញប្រព័ន្ធអេកូឡូស៊ីនៃដំបូលព្រៃឈើ ដែលយើងមិនអាចមើលឃើញបានពីដីខាងក្រោម។ សកម្មភាពនេះជួយកាត់បន្ថយភាពតានតឹង និងសម្ពាធពីការងារប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការជិះខ្សែរ៉កនៅតំបន់អង្គរជួយលើកកម្ពស់ការអភិរក្សព្រៃឈើ និងការពារជម្រកសត្វព្រៃកម្រៗឱ្យមានសុវត្ថិភាព។ វាក៏ផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលដល់អ្នកភូមិដែលរស់នៅជុំវិញនោះ។ ការផ្សងព្រេងជាក្រុមជួយពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងមិត្តភក្តិ ក៏ដូចជាសមាជិកគ្រួសារឱ្យកាន់តែស្អិតល្មួត។ វាជាមធ្យោបាយអប់រំដ៏ល្អមួយសម្រាប់កុមារ និងយុវជនឱ្យចេះស្រឡាញ់ និងថែរក្សាបរិស្ថានតាមរយៈបទពិសោធន៍ផ្ទាល់។ ការចូលរួមក្នុងសកម្មភាពនេះ គឺជាការជួយគាំទ្រដល់ទេសចរណ៍ចីរភាពដែលមិនធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌ។ វាជួយឱ្យភ្ញៀវទេសចរមានការចងចាំដ៏រំភើប និងប្លែកភ្នែក ក្រៅពីការដើរទស្សនាប្រាសាទបុរាណដែលធ្លាប់ធ្វើកន្លងមក។ ការជិះខ្សែរ៉កជួយពង្រឹងស្មារតីប្រុងប្រយ័ត្ន និងការស្ដាប់បង្គាប់តាមការណែនាំបច្ចេកទេសឱ្យបានម៉ត់ចត់។ វាផ្ដល់នូវទស្សនីយភាពបែបបក្សី ដែលអនុញ្ញាតឱ្យយើងមើលឃើញភាពស្រស់ស្អាតនៃទេសភាពអង្គរទាំងមូល។ សកម្មភាពនេះជួយបង្កើនភាពបត់បែននៃរាងកាយ តាមរយៈការរក្សាលំនឹងនៅលើស្ពានយោល និងខ្សែរ៉ក។ វាជាការផ្សងព្រេងដែលពោរពេញដោយសុវត្ថិភាព និងភាពសប្បាយរីករាយ សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់កម្រិតសមត្ថភាព។ ការជិះខ្សែរ៉កជួយឱ្យយើងមានស្មារតីផ្សារភ្ជាប់ជាមួយធម្មជាតិ និងយល់ពីសារៈសំខាន់នៃដើមឈើចំពោះជីវិតមនុស្ស។ វាជួយទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅខេត្តសៀមរាបបានយូរថ្ងៃជាងមុន ដែលជួយដល់សេដ្ឋកិច្ចក្នុងតំបន់។ អ្នកនឹងទទួលបាននូវអារម្មណ៍ថាខ្លួនឯងមានសេរីភាពដូចជាបក្សី ដែលជាអារម្មណ៍ពិបាកនឹងរកបានក្នុងជីវិតប្រចាំថ្ងៃ។ ជាចុងក្រោយ វាគឺជាការវិនិយោគលើសុភមង្គល និងបទពិសោធន៍ជីវិតដែលមិនអាចកាត់ថ្លៃបានក្នុងនាមជាអ្នកផ្សងព្រេង។ សរុបសេចក្ដីមក ដំណើរផ្សងព្រេងជិះខ្សែរ៉កនៅខេត្តសៀមរាប មិនត្រឹមតែជាល្បែងកម្សាន្តដើម្បីភាពរំភើបមួយគ្រាប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង សិល្បៈនៃការរស់នៅជាមួយធម្មជាតិ និង ការហ្វឹកហាត់ផ្លូវចិត្ត។ តាមរយៈសកម្មភាពនេះ យើងទទួលបាននូវអត្ថប្រយោជន៍ទាំងសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងការរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ វាពិតជាបទពិសោធន៍ដ៏មានតម្លៃដែលភ្ញៀវទេសចរគ្រប់រូបមិនគួររំលងឡើយ នៅពេលមានឱកាសមកកាន់ទឹកដីអច្ឆរិយៈនៃខេត្តសៀមរាប។